ដើម្បីសម្រេចចិត្តថាតើត្រូវបន្តការសិក្សានៅសាលាវិជ្ជាជីវៈនៅភ្នំពេញ ឬនៅតាមបណ្តាខេត្ត វាជារឿងសំខាន់ណាស់ដែលយើងត្រូវពិចារណាលើគុណសម្បត្តិ និងបញ្ហាប្រឈមរៀងៗខ្លួន។ ការប្រៀបធៀបនេះនឹងជួយឱ្យអ្នកមានការយល់ដឹងកាន់តែច្បាស់។ សាលាវិជ្ជាជីវៈនៅរាជធានីភ្នំពេញមានគុណសម្បត្តិលេចធ្លោជាច្រើនដែលធ្វើឱ្យពួកគេមានប្រៀបជាងសាលានៅតាមខេត្ត។ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារបច្ចេកទេសនៅសាលាទាំងនេះមានលក្ខណៈទំនើបនិងទូលំទូលាយ។ គ្រូបង្រៀននិងអ្នកជំនាញភាគច្រើនមានគុណវុឌ្ឍិខ្ពស់ ហើយមានបទពិសោធន៍យូរអង្វែងក្នុងវិស័យរបស់ពួកគេ។ ពួកគេក៏មានលទ្ធភាពផ្តល់ជូននូវមុខវិជ្ជាឯកទេសជាច្រើនប្រភេទផងដែរ ដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យា វិស្វកម្មទំនើប និងផ្នែករចនា។ ការសិក្សានៅភ្នំពេញធ្វើឱ្យនិស្សិតមានឱកាសច្រើនក្នុងការអនុវត្តហាត់ការផ្ទាល់នៅតាមក្រុមហ៊ុនធំៗ និងស្ថាប័នរដ្ឋ។ ពួកគេក៏ងាយស្រួលក្នុងការស្វែងរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។ ទីផ្សារការងារក្នុងរាជធានីមានទំហំធំ និងមានតម្រូវការជំនាញចម្រុះជាច្រើន។ លើសពីនេះ សាលាជាច្រើននៅភ្នំពេញមានកិច្ចសហការជាមួយដៃគូអន្តរជាតិ ដែលធ្វើឱ្យសញ្ញាបត្ររបស់ពួកគេមានការទទួលស្គាល់កាន់តែទូលំទូលាយ។ បរិយាកាសនៃការសិក្សានៅក្នុងទីក្រុងមានលក្ខណៈប្រកួតប្រជែងនិងជំរុញទឹកចិត្តឱ្យនិស្សិតខិតខំរៀនសូត្រ។ និស្សិតក៏មានឱកាសច្រើនក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យផ្សេងៗទៀត។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យសាលាវិជ្ជាជីវៈនៅភ្នំពេញក្លាយជាជម្រើសដំបូងសម្រាប់យុវជនជាច្រើន។ សាលាវិជ្ជាជីវៈនៅតាមបណ្ដាខេត្តក៏មានគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ គុណសម្បត្តិសំខាន់បំផុតគឺវាមានទីតាំងនៅជិតផ្ទះរបស់សិស្សានុសិស្ស ដែលជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរនិងការស្នាក់នៅ។ ថ្លៃរស់នៅទូទៅនៅតាមខេត្តក៏មានតម្លៃទាបជាងនៅភ្នំពេញដែរ។ បរិយាកាសនៃការសិក្សានៅតាមខេត្តមានលក្ខណៈស្ងប់ស្ងាត់និងមានសភាពធូរស្រាល ដែលអាចជួយឱ្យសិស្សផ្តោតអារម្មណ៍លើការសិក្សាបានកាន់តែប្រសើរ។ សាលាខ្លះនៅតាមខេត្តមានជំនាញឯកទេសស្របទៅតាមតម្រូវការក្នុងតំបន់ ដូចជាកសិកម្ម ទេសចរណ៍ ឬសិប្បកម្មជាដើម។ ទោះជាយ៉ាងណាក៏ដោយ សាលាទាំងនេះក៏ជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ជាញឹកញាប់ពួកគេខ្វះខាតបរិក្ខារទំនើបសម្រាប់អនុវត្តការងារជាក់ស្តែង។ កម្មវិធីសិក្សាអាចមិនទាន់សម័យ ឬមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នឡើយ។ ចំនួនគ្រូបង្រៀនដែលមានគុណវុឌ្ឍិខ្ពស់ក៏មានកម្រិតដែរ។ ឱកាសក្នុងការអនុវត្តហាត់ការនៅក្រុមហ៊ុនធំៗក៏មានតិចតួចផងដែរ។ ទំនាក់ទំនងរវាងសាលានិងវិស័យឯកជននៅតាមខេត្តក៏នៅមានកម្រិតនៅឡើយ។ បញ្ហាទាំងអស់នេះបានធ្វើឱ្យសិស្សដែលរៀននៅតាមខេត្តមានឱកាសតិចតួចក្នុងការប្រកួតប្រជែងរកការងារល្អៗ។ ដើម្បីកាត់បន្ថយគម្លាតរវាងសាលាវិជ្ជាជីវៈនៅភ្នំពេញនិងនៅតាមខេត្ត យើងត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់។ រាជរដ្ឋាភិបាលគួរតែបង្កើនថវិកាវិនិយោគលើវិស័យអប់រំវិជ្ជាជីវៈនៅតាមខេត្ត។ ថវិកានេះគួរតែត្រូវប្រើដើម្បីទិញសម្ភារៈទំនើបនិងធ្វើឱ្យប្រសើរឡើងនូវមន្ទីរពិសោធន៍។ ក្រសួងអប់រំគួរតែរៀបចំកម្មវិធីបណ្តុះបណ្តាលនិងលើកទឹកចិត្តដល់គ្រូបង្រៀនឱ្យទៅបង្រៀននៅតាមខេត្ត។ ការបង្កើតកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនរវាងសាលានៅភ្នំពេញនិងសាលានៅតាមខេត្តក៏អាចជួយចែករំលែកចំណេះដឹងបានដែរ។ វិស័យឯកជនគួរតែត្រូវបានលើកទឹកចិត្តឱ្យបើកសាខានិងសហការជាមួយសាលាវិជ្ជាជីវៈនៅតាមបណ្ដាខេត្ត។ សាលាអាចរៀបចំកម្មវិធីសិក្សាឱ្យស្របទៅនឹងសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់របស់ពួកគេ។ ឧទាហរណ៍ សាលាដែលមានទីតាំងនៅខេត្តទេសចរណ៍ អាចផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញសេវាកម្មសណ្ឋាគារ និងទេសចរណ៍។ ការផ្តល់អាហារូបករណ៍ ឬការឧបត្ថម្ភផ្សេងៗដល់សិស្សនៅតាមខេត្តក៏ជាដំណោះស្រាយដ៏ល្អមួយផងដែរ។ លើសពីនេះ ការពង្រឹងការងារផ្តល់ប្រឹក្សាយោបល់អាជីពនិងការស្វែងរកការងារនៅតាមសាលាវិជ្ជាជីវៈតាមខេត្តគឺជារឿងចាំបាច់។ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលា សហគមន៍ និងឧស្សាហកម្មក្នុងតំបន់នឹងជួយឱ្យសាលាទាំងនេះមានភាពរឹងមាំ។ ដំណោះស្រាយទាំងអស់នេះនឹងជួយឱ្យសិស្សនៅតាមខេត្តមានឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំដែលមានគុណភាព។ ក្រៅពីនេះ ការបង្កើតមជ្ឈមណ្ឌលសិក្សាតាមអ៊ីនធឺណិត នៅតាមខេត្តក៏អាចជាដំណោះស្រាយបន្ថែម។ មជ្ឈមណ្ឌលទាំងនេះអាចផ្តល់ឱកាសឱ្យសិស្សបានចូលរៀនវគ្គសិក្សាដែលមានគុណភាពខ្ពស់ពីគ្រូបង្រៀននៅភ្នំពេញឬសូម្បីតែពីបរទេស។ នេះក៏ជាមធ្យោបាយមួយដើម្បីកាត់បន្ថយបន្ទុកសាលាដែលខ្វះខាតធនធានគ្រូបង្រៀនផងដែរ។ ម្យ៉ាងវិញទៀត ការផ្តល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីៗដែលផ្តោតលើជំនាញជាក់លាក់ក៏មានសារៈសំខាន់ផងដែរ។ កម្មវិធីទាំងនេះអាចជួយសិស្សទទួលបានជំនាញដែលទីផ្សារត្រូវការក្នុងរយៈពេលខ្លីហើយអាចរកការងារធ្វើបានភ្លាមៗ។